ចំណែកឯចេកអាំងវិញ គឺជាបង្អែមដែលងាយធ្វើ មានរសជាតិឆ្ងាញ់ និងល្អសម្រាប់សុខភាពដែរ។ វាជាអាហារដែលមានសុវត្ថិភាព និងជាជម្រើសល្អសម្រាប់កុមារ ព្រោះវាមានធាតុចិញ្ចឹមធម្មជាតិ និងមិនមានសារធាតុគីមីពុលដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពទេ។ ក្នុងការធ្វើ យើងត្រូវបកសំបកចេកចេញ រួចពុះជាបន្ទះៗ ឬអាចទុកទាំងមូលក៏បាន ដើម្បីឱ្យងាយស្រួលក្នុងការអាំង។ បន្ទាប់មកយកចេកទៅដោតចង្កាក់ រួចអាំងវាលើភ្លើង។ ប្រសិនបើគ្មានភ្លើងអុស អ្នកអាចប្រើម៉ាស៊ីនអាំងក៏បាន ឬប្រើទូអាំង ដើម្បីចម្អិនមានភាពយ៉ាងងាយស្រួល។ ដាក់ចេកអាំង ហើយត្រឡប់ទៅវិញទៅមកឱ្យឆ្អិនសព្វ។ យើងអាចលាបទឹកខ្ទិះដូងស្រស់ទៅលើចេកអាំងដើម្បីបន្ថែមរសជាតិ។ យើងអាចត្រាំចេកក្នុងទឹកខ្ទិះក្តៅសិន មុនពេលយកទៅអាំង ដើម្បីឱ្យចេកទន់ និងផ្ទុករសជាតិខ្ទិះបានល្អជាងមុន។ ខ្ទិះដែលប្រើសម្រាប់លាបលើចេកអាំង មានគ្រឿងដូចជាស្ករ អំបិល សាច់ដូង និងអាចបន្ថែមសណ្តែកខៀវតិចៗក៏បាន។ យើងអាចដាក់សាច់ដូងកិនលាយក្នុងខ្ទិះទៀតក៏បាន ដែលអាចបន្ថែមក្លិនឈ្ងុយ និងធ្វើឱ្យរសជាតិឆ្ងាញ់។ ការបន្ថែមគ្រឿងខ្ទិះ គឺជាការលាយបញ្ចូលគ្រឿងពិសេសមួយដែលធ្វើឱ្យម្ហូបខ្មែរមានរសជាតិឆ្ងាញ់ និងពិសេសសម្រាប់អ្នកបរិភោគ។ បង្អែមចេកអាំងនេះគឹពេញនិយមនៅតាមទីផ្សារនៅស្រុកខ្មែរ។ បង្អែមទាំងនេះ បានបង្ហាញពីភាពឆ្នៃប្រឌិតនិងភាពប៉ិនប្រសព្វដែលបានមកពីស្នាដៃរបស់ប្រជាជនខ្មែរ។